ពិធីចូលចែចូវ គឺជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ ដែលជាការចាប់ផ្ដើមដំបូងនៃការស្វែងយល់គ្នាទៅវិញទៅមករវាងគូស្នេហ៍ និងក្រុមគ្រួសារទាំងសងខាង។ ពិធីនេះមិនមែនគ្រាន់តែជាការស្នើសុំសេចក្ដីស្រឡាញ់ប៉ុណ្ណោះទេ តែជាការបង្ហាញការគោរពតាមរយៈចាស់ទុំ និងជាការស្វែងរកការយល់ព្រមពីមាតាបិតា។ ពិធីចូលចែចូវជាទូទៅមានដំណាក់កាលសំខាន់ៗមួយចំនួន ដែលយើងត្រូវស្វែងយល់។ កាលពីបុរាណ ការជ្រើសរើសគូស្រករច្រើនតែជាតួនាទីរបស់ អ្នកផ្គូផ្គង ឬ ចាស់ទុំក្នុងត្រកូល ពួកគាត់នឹងសង្កេតមើលពី កិរិយាមារយាទ ពូជពង្ស និង ចរិតលក្ខណៈ របស់កូនកម្លោះក្រមុំ ដើម្បីធានាថាគូស្វាមីភរិយាមានភាពស័ក្តិសមគ្នា។ សម្រាប់សម័យបច្ចុប្បន្ន កូនប្រុសស្រីភាគច្រើនបាន ស្គាល់គ្នាដោយខ្លួនឯង និងស្រឡាញ់គ្នាជាមុនសិន មុននឹងឈានដល់ដំណាក់កាលនេះ។ ភាគីខាងកូនកំលោះ រួមមាន មាតាបិតា ឬ ចាស់ទុំ ដែលចេះក្បួនច្បាប់ នឹងរៀបចំនាំយក ស្លាធម៌មួយគូ ដែលជានិមិត្តរូបនៃការគោរព និងបំណងប្រាថ្នាល្អទៅភ្ទះខាងស្រី។ ដំណើរ ការចូលចែចូវគឺមានពីរលើក លើកទីមួយ គឺធ្វើដើម្បី សុំការអនុញ្ញាត ពីមាតាបិតាខាងស្រីក្នុងការស្វែងយល់ថាតើកូនស្រីរបស់ពួកគាត់មានគូដណ្តឹងរួចហើយ ឬនៅ។ ប្រសិនបើកូនស្រីមិនទាន់មានម្ចាស់ ខាងប្រុសនឹងសុំការអនុញ្ញាតដើម្បីបន្តចូលស្តីដណ្តឹងជាផ្លូវការ។ ខាងស្រីនឹងសុំពេលវេលាដើម្បី ពិភាក្សា ជាមួយកូនស្រី និងសមាជិកគ្រួសារ ខាងស្រីអាចផ្តល់ចម្លើយភ្លាមៗ ឬក្នុងរយៈពេលពីរបីថ្ងៃ។ បន្ទាប់ពីពិចារណាបានល្អិតល្អន់ ប្រសិនបើកូនស្រីយល់ព្រម ខាងស្រីនឹងកំណត់ថ្ងៃដើម្បីឲ្យខាងប្រុសចូលចែចូវជាផ្លូវការបន្តទៀត។ ពេលខាងស្រីកំណត់ថ្ងៃឲ្យខាងប្រុសចូលចែចូវជាផ្លូវការហើយ ចាស់ទុំខាងកូនកំលោះនឹងនាំយកនូវគ្រឿងភស្តុភារមួយចំនួន ដូចជា បាយសី ស្លាធម៌ ម្លូ ស្លា ថវិកា ផ្លែឈើ ឬ បង្អែម ទៅកាន់គេហដ្ឋានខាងកូនក្រមុំ។ គ្រឿងទាំងនេះសុទ្ធតែមានអត្ថន័យជានិមិត្តរូបនៃសិរីមង្គល និងភាពចម្រុងចម្រើន។ ចាស់ទុំខាងប្រុសនឹងថ្លែងពាក្យពេចន៍ចែចូវទៅកាន់មាតាបិតាខាងស្រី ដោយពន្យល់ពីគោលបំណងចង់បានកូនស្រីរបស់គាត់មកធ្វើជាកូនប្រសា។ ពួកគេនឹងលើកសរសើរកូនប្រុសរបស់ខ្លួន និងសុំការអនុញ្ញាតជាផ្លូវការដើម្បីរៀបចំពិធីភ្ជាប់ពាក្យ និងមង្គលការ។ ក្នុងពិធីនេះ អាចមានការចរចាគ្នាអំពីប្រាក់បណ្ណាការ គ្រឿងភស្តុភារក្នុងពិធីមង្គលការ ឬលក្ខខណ្ឌផ្សេងៗទៀតតាមទំនៀមទម្លាប់រៀងៗខ្លួន។ ការចរចានេះច្រើនធ្វើឡើងដោយភាពយោគយល់ និងការគោរពគ្នាទៅវិញទៅមក។ នៅពេលដែលភាគីទាំងសងខាងបានយល់ព្រមតាមលក្ខខណ្ឌដែលបានកំណត់ នោះពិធីចែចូវត្រូវបានចាត់ទុកថាបានបញ្ចប់ដោយជោគជ័យ។ ពិធីចូលចែចូវមាន អត្ថន័យ និងសារៈសំខាន់ជ្រាលជ្រៅ នៅក្នុងសង្គមខ្មែរ ហើយវាជាស្នូលនៃប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍។ ការចូលចែចូវគឺជាការបង្ហាញនូវ ការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា និង ចាស់ទុំ ទាំងសងខាង។ វាជាការធ្វើអ្វីៗទៅតាមប្រពៃណី ដើម្បីទទួលបាននូវ ពរជ័យ ពីពួកគាត់ មុននឹងចាប់ផ្តើមជីវិតគូ។ ពិធីនេះមិនមែនគ្រាន់តែជាការជួបជុំធម្មតាទេ តែជា ការប្រកាសជាផ្លូវការ អំពីចេតនារបស់កូនកំលោះក្នុងការ ស្វែងយល់ និង រៀបការ ជាមួយកូនក្រមុំ។ វាជាការបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនង ដែលមានការទទួលស្គាល់ពីគ្រួសារ និងសង្គម។ ពិធីចូលចែចូវមិនត្រឹមតែជាការភ្ជាប់ចំណងស្នេហារវាងកូនប្រុសស្រីប៉ុណ្ណោះទេ តែវាក៏ជាការ កសាងទំនាក់ទំនង រវាង គ្រួសារទាំងពីរ ឲ្យមានភាព ជិតស្និទ្ធ និង ស្គាល់គ្នាទៅវិញទៅមក ផងដែរ វាជាស្ពានដែលភ្ជាប់គ្រួសារពីរឲ្យក្លាយជាគ្រួសារតែមួយ។ ពិធីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការ ថែរក្សានូវប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ ឲ្យនៅគង់វង្សពី ជំនាន់មួយទៅជំនាន់មួយ។ ការបន្តអនុវត្តពិធីចូលចែចូវ គឺស្មើនឹងការបន្តថែរក្សាកេរដំណែលវប្បធម៌ដូនតា។ បច្ចុប្បន្ន ពិធីចូលចែចូវខ្លះត្រូវបានកែសម្រួលឲ្យសាមញ្ញជាងមុន ប៉ុន្តែគោលការណ៍សំខាន់ៗនៅតែរក្សាបានដដែល ដើម្បីធានាថាការចាប់ផ្តើមជីវិតគូរបស់កូនប្រុសស្រីប្រព្រឹត្តទៅបានត្រឹមត្រូវតាមក្បួនខ្នាតប្រពៃណី។ បន្ថែមពីលើដំណើរការ និងអត្ថន័យទូទៅ ពិធីចូលចែចូវខ្មែរក៏មានការប្រើប្រាស់ គ្រឿងភស្តុភារ មួយចំនួនដែលសុទ្ធតែមាន សារៈសំខាន់និមិត្តរូប ជ្រាលជ្រៅ។ គ្រឿងទាំងនេះមិនមែនគ្រាន់តែជាការតាំងបង្ហាញនោះទេ តែវាបង្កប់នូវពរជ័យ ការសង្ឃឹម និងបំណងប្រាថ្នាល្អសម្រាប់អនាគតគូស្វាមីភរិយា។ គ្រឿងស្លាធម៌ និងម្លូស្លា ត្រូវបានគេចាត់ទុកជា តំណាងនៃការគោរព និង ការបួងសួង។ ស្លាធម៌ ឬ ស្លាដក់ គឺជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ សិរីសួស្តី និងភាពចម្រុងចម្រើន។ ការរួមបញ្ចូលគ្នារវាងស្លា និងម្លូ ក៏ជានិមិត្តរូបនៃ ការផ្សារភ្ជាប់ និង ភាពចុះសម្រុង ផងដែរ។ បាយសី គឺជាគ្រឿងសក្ការៈបូជាដ៏សំខាន់ក្នុងពិធីមង្គលការខ្មែរ។ នៅក្នុងពិធីចូលចែចូវ បាយសីតូចមួយអាចត្រូវបានគេយកទៅជាមួយ ដើម្បីបង្ហាញពី សិរីមង្គល ភាពចម្រុងចម្រើន និងការសូមពរជ័យពីទេវតា។ រូបរាងរបស់បាយសីក៏តំណាងឲ្យ ភាពខ្ពស់ត្រដែត និង ភាពរុងរឿង ផងដែរ។ ផ្លែឈើ និងបង្អែម: ផ្លែឈើដែលមានរសជាតិផ្អែម ឬបង្អែម គឺជានិមិត្តរូបនៃ ជីវិតគូដ៏ផ្អែមល្ហែម ពោរពេញដោយសុភមង្គល។ វាជាការជូនពរឲ្យគូស្នេហ៍មានតែសេចក្តីសុខ ភាពរីករាយ និងសំណាងល្អ។ ចំនួន និងប្រភេទផ្លែឈើអាចខុសគ្នាទៅតាមតំបន់ ប៉ុន្តែគោលបំណងគឺដូចគ្នា។ ការនាំយកថវិកា ឬ ថ្លៃបណ្តាការទៅជាមួយ គឺជានិមិត្តរូបនៃ ការដឹងគុណ ចំពោះមាតាបិតាខាងស្រីដែលបានចិញ្ចឹមកូនស្រី។ វាក៏ជាការបង្ហាញពី សមត្ថភាព និង ទំនួលខុសត្រូវ របស់ខាងប្រុសក្នុងការផ្គត់ផ្គង់គ្រួសារនាពេលអនាគតផងដែរ។ ក្រៅពីគ្រឿងភស្តុភារ ពាក្យពេចន៍ចែចូវ ដែលថ្លែងដោយចាស់ទុំខាងប្រុស ក៏មានសារៈសំខាន់ណាស់ដែរ។ វាជាពាក្យសម្ដីដែលរៀបរាប់ពី ប្រវត្តិរូបកូនប្រុស និយាយពី ចរិតលក្ខណៈ ការសិក្សា មុខរបរ និង ចេតនា ក្នុងការចង់បានកូនស្រីមកធ្វើជាគូអនាគត។ ការថ្លែងពាក្យពេចន៍នេះត្រូវមានភាពទន់ភ្លន់ សមរម្យ និងគួរឲ្យជឿជាក់ ដើម្បីទទួលបានការពេញចិត្តពីខាងស្រី។ នៅក្នុងសង្គមបច្ចុប្បន្ន ពិធីចូលចែចូវខ្លះត្រូវបានកែសម្រួលដើម្បីឲ្យមានលក្ខណៈសាមញ្ញ និងស៊ីវិល័យជាងមុន ស្របតាមការផ្លាស់ប្តូរនៃរបៀបរស់នៅ។ គូស្វាមីភរិយាជាច្រើនស្គាល់គ្នា និងស្រលាញ់គ្នាទៅវិញទៅមកមុននឹងមានការចូលចែចូវ។ ពេលខ្លះ ពិធីចូលចែចូវ និងពិធីភ្ជាប់ពាក្យអាចត្រូវបាន ច្របាច់បញ្ចូលគ្នា តែម្ដងដើម្បីកាត់បន្ថយការចំណាយ និងពេលវេលា។ ទោះជាយ៉ាងនេះក្តី ខ្លឹមសារដើមនៃ ការគោរពចាស់ទុំ ការស្វែងរកការយល់ព្រម និងការកសាងទំនាក់ទំនងរវាងគ្រួសារទាំងពីរនៅតែត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួន។ ពិធីចូលចែចូវ ជាពិសេសនៅក្នុងទីក្រុងធំៗ ឬក្នុងចំណោមយុវជនជំនាន់ថ្មី មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តម្លៃស្នូលនៃពិធីនេះនៅតែត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួន។ បច្ចុប្បន្ន យុវជនភាគច្រើនស្គាល់គ្នា ស្រឡាញ់គ្នា និងសម្រេចចិត្តរៀបការជាមួយគ្នាមុននឹងឈានដល់ពិធីចែចូវ។ ការចែចូវលែងជាការស្វែងរកគូស្រករទាំងស្រុងទៀតហើយ តែជាការប្រកាសទំនាក់ទំនងជាផ្លូវការ និងសុំការអនុញ្ញាតពីចាស់ទុំ។ ពិធីចែចូវសម័យថ្មីអាចប្រព្រឹត្តទៅដោយសាមញ្ញជាងមុន ដោយ គ្រឿងភស្តុភារអាចត្រូវបានកាត់បន្ថយ ឬផ្លាស់ប្ដូរទៅជាវត្ថុអនុស្សាវរីយ៍ផ្សេងៗវិញ។ ចំណែកឯការចរចាអំពីប្រាក់បណ្តាការវិញ ក៏អាចធ្វើឡើងដោយភាពបើកចំហរ ដោយយោគយល់គ្នាកាន់តែច្រើន។ ពេលខ្លះពិធីចូលចែចូវ និងពិធីភ្ជាប់ពាក្យត្រូវបាន ច្របាច់បញ្ចូលគ្នា តែម្ដង ដើម្បីសន្សំសំចៃពេលវេលា និងថវិកា នេះជាការឆ្លើយតបទៅនឹងរបៀបរស់នៅដ៏មមាញឹករបស់មនុស្សសម័យទំនើប។ ទំនាក់ទំនងរវាងគូស្នេហ៍ និងក្រុមគ្រួសារក៏អាចធ្វើឡើងតាមរយៈទូរស័ព្ទ ឬបណ្ដាញសង្គមមុននឹងឈានដល់ការជួបជុំជាផ្លូវការ។ ការចូលចែចូវពេលបច្ចុប្បន្ន នៅតែជាការបង្ហាញការគោរព និងស្វែងរកការយល់ព្រមពីអ្នកមានគុណមុននឹងឈានទៅដល់ការកសាងគ្រួសារថ្មី។ ពិធីនេះ ជាឱកាសដ៏ល្អសម្រាប់គ្រួសារទាំងសងខាងបានជួបជុំគ្នា ស្គាល់គ្នា និងបង្កើតចំណងមិត្តភាព វាជាមូលដ្ឋានគ្រឹះសម្រាប់ការរួមរស់ចុះសម្រុងគ្នារវាងកូនប្រសា និងមាតាបិតាក្មេក។ ពិធីចែចូវ ជាការប្រកាសជាផ្លូវការអំពីចេតនារៀបអាពាហ៍ពិពាហ៍ និងការសូមពរជ័យពីចាស់ទុំ និងទេវតា សម្រាប់ជីវិតគូដ៏សុខសាន្ត និងភាពចម្រុងចម្រើន។ ពិធីចូលចែចូវ រួមទាំងពិធីមង្គលការខ្មែរទាំងមូល គឺជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ជាតិ ការបន្តអនុវត្តពិធីនេះ ទោះជាមានការកែសម្រួលខ្លះ គឺជាការរួមចំណែកក្នុងការថែរក្សាវប្បធម៌ដូនតា។ សរុបមក ពិធីចូលចែចូវនៅតែមានសារៈសំខាន់ក្នុងសង្គមខ្មែរ បើទោះបីជាវាបានវិវឌ្ឍន៍ទៅតាមសម័យកាលក៏ដោយ។ វាគឺជាស្ពានដ៏សំខាន់មួយដែលភ្ជាប់ជំនាន់ចាស់ទៅជំនាន់ថ្មី និងជាការបង្ហាញពីការគោរព ប្រពៃណី និងសេចក្តីសុខក្នុងគ្រួសារ។